វិស័យកីឡាអេឡិចត្រូនិក ឬ អុីស្ព័ត កំពុងរីកចម្រើនយ៉ាងឆាប់រហ័សទូទាំងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ សម្រាប់យុវជនជំនាន់ថ្មី ការលេងហ្គេមមិនមែនត្រឹមជាការកម្សាន្តនោះទេ តែបានក្លាយជាមាគ៌ាអាជីពមួយដ៏មានសក្ដានុពល ដែលអាចរកចំណូលបានច្រើន។ ការលេងហ្គេមអាជីព សំដៅលើការលេងហ្គេមវីដេអូក្នុងកម្រិតខ្ពស់បំផុត ដោយមានការហ្វឹកហាត់ជាប្រព័ន្ធ ការប្រកួតប្រជែងដណ្តើមពានរង្វាន់ និងការរកចំណូលពីសកម្មភាពទាំងនោះ។ អ្នកលេងហ្គេមអាជីពត្រូវបានគេចាត់ទុកជា អត្តពលិកអុីស្ព័ត ព្រោះវាមិនត្រឹមតែលេងកម្សាន្តនោះទេ។ ពួកគេក៏មានវិន័យតឹងរ៉ឹង ការហ្វឹកហាត់ទៀងទាត់ និងយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីសម្រេចគោលដៅ។ នៅកម្ពុជា ហ្គេមអុីស្ព័ត ដែលពេញនិយមបំផុត និងមានអ្នកលេងច្រើនជាងគេរួមមាន ម៉ូបាលដែលជាហ្គេម សម្រាប់ទូរសព្ទដៃដ៏ល្បីល្បាញបំផុត។ វាមានលក្ខណៈស្រដៀងនឹងកីឡាប្រពៃណីដែរ គឺមានច្បាប់ច្បាស់លាស់ កីឡាករមានវិន័យ ការហ្វឹកហាត់ជាប្រចាំ គ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន។ ហ្គេមនេះមានការរៀបចំការប្រកួតលីគជាតិ និងអន្តរជាតិជាច្រើនដូចជា អឹមភីអិលខេអេច និងអឹមអេសសុីដែលទាក់ទាញអ្នកទស្សនាច្រើន។ បន្ទាប់មក គឺហ្គេមផប់ជី ដែលជាហ្គេមសមរភូមិដ៏ពេញនិយមមួយ សម្រាប់អ្នកលេងជាក្រុម ឬទោលប្រកួតគ្នាដើម្បីក្លាយជាអ្នករស់រានមានជីវិតចុងក្រោយ។ ហ្គេមនេះទាមទារជំនាញបាញ់ប្រហារ និងយុទ្ធសាស្ត្រល្អ។ ក្រៅពីនេះ ក៏មានហ្គេមម៉ូបាល សម្រាប់ទូរសព្ទដៃមួយទៀតដែលមានប្រជាប្រិយភាពផងដែរ។ ហ្គេមនេះ ក៏កំពុងតែទទួលបានការពេញនិយមពីសំណាក់អ្នកលេងវ័យក្មេងផងដែរ ដោយសារក្រាហ្វិកស្រស់ស្អាត និងការលេងបែបយុទ្ធសាស្ត្រ។ ដើម្បីក្លាយជាអ្នកលេងហ្គេមអាជីពក្នុងវិស័យអុីស្ពត យុវជនត្រូវឆ្លងកាត់មាគ៌ាជាច្រើនដែលទាមទារការប្តេជ្ញាចិត្តខ្ពស់។ ពួកគេត្រូវមាន ការហ្វឹកហាត់ជាប្រចាំ ដោយចំណាយពេលរាប់ម៉ោងក្នុងការហ្វឹកហាត់ជំនាញ យល់ដឹងពីហ្គេម យុទ្ធសាស្ត្រ និងការសម្របសម្រួលជាមួយក្រុម។ ការទទួលបានបទពិសោធន៍ពីការប្រកួតផ្ទាល់ក៏សំខាន់ដែរ ដូចជាការ ចូលរួមប្រកួតតូចៗ ក្នុងសហគមន៍ ឬលីគក្នុងស្រុក។ ក្រោយមក ពួកគេអាចមានឱកាស ចូលរួមក្រុមអាជីព ដែលនឹងផ្តល់ការហ្វឹកហាត់កាន់តែស៊ីជម្រៅ គ្រូបង្វឹកជំនាញ និងឱកាសចូលរួមប្រកួតធំៗ។ ក្រៅពីជំនាញលេងហ្គេម អ្នកលេងអាជីពក៏ត្រូវការ អភិវឌ្ឍជំនាញផ្សេងៗ ដូចជាជំនាញទំនាក់ទំនង ការធ្វើការជាក្រុម ការគ្រប់គ្រងអារម្មណ៍ក្រោមសម្ពាធ និងការវិភាគហ្គេម។ មួយវិញទៀត ពួកគេអាចក្លាយជា អ្នកបង្កើតមាតិកា ដោយការផ្សាយផ្ទាល់ ឬធ្វើជាអ្នកបង្កើតខ្លឹមសារក្នុងយូធូប ដែលជួយបង្កើនប្រជាប្រិយភាព និងចំណូលបន្ថែម។ អ្នកលេងហ្គេមអាជីព និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យអ៊ីស្ព័ត អាចរកចំណូលបានពីប្រភពចម្រុះ។ ប្រភពចំណូលដ៏ធំបំផុតមួយគឺ ប្រាក់រង្វាន់ពីការប្រកួត ដោយក្រុម និងអ្នកលេងអាជីពកំពូលៗអាចឈ្នះទឹកប្រាក់រាប់ម៉ឺន ឬរាប់សែនដុល្លារពីការប្រកួតធំៗទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ក្រៅពីនេះ ពួកគេក៏អាចទទួលបាន ប្រាក់ខែពីក្រុម ផងដែរ ជាពិសេសក្រុមអាជីពដែលមានអ្នកឧបត្ថម្ភធំៗ។ ការឧបត្ថម្ភ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយក្រុមហ៊ុននានាតែងតែឧបត្ថម្ភក្រុម ឬអ្នកលេងនីមួយៗជាថ្នូរនឹងការផ្សព្វផ្សាយផលិតផល។ ការផ្សាយផ្ទាល់នៅលើវេទិកាដូចជាហ្គេមនៅលើហ្វេសប៊ុក ឬយូធូប ក៏ជាប្រភពចំណូលដ៏ពេញនិយមមួយផងដែរ ស្រដៀងគ្នានេះដែរ ការបង្កើតមាតិកា ក៏អាចបង្កើតចំណូលពីការផ្សាយពាណិជ្ជកម្ម និងកិច្ចសហការជាមួយក្រុមហ៊ុនផងដែរ។ ចុងក្រោយ អ្នកលេងដែលមានបទពិសោធន៍អាចក្លាយជា គ្រូបង្វឹក ឱ្យក្រុម ឬអ្នកលេងផ្សេងទៀត ដែលជាប្រភពចំណូលមួយទៀតក្នុងវិស័យនេះ។ ការបង្កើតមាតិកាអាចជួយបង្កើនប្រជាប្រិយភាព និងរកចំណូលបន្ថែមក្រៅម៉ោងការងារ។ វិស័យអុីស្ព័តនៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលដ៏ធំធេង និងមានទិសដៅអនាគតដ៏ភ្លឺស្វាង។ ការទទួលស្គាល់ផ្លូវការ គឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យអុីស្ព័ត។ វាត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបានក្លាយជាកីឡាមួយប្រភេទដែលប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ដែលមានវិញ្ញាសាអុីស្ព័ត គឺជាភស្តុតាងនៃការគាំទ្ររបស់រដ្ឋាភិបាល។ ជាមួយគ្នានេះដែរ កំណើនអ្នកលេង និងអ្នកគាំទ្រ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលជំរុញឱ្យមានការវិនិយោគកាន់តែច្រើនពី ក្រុមហ៊ុនធំៗ។ ការរីកចម្រើននេះក៏ត្រូវបានជំរុញដោយ ការបង្កើតសហគមន៍ដ៏រឹងមាំ ដែលតែងរៀបចំការប្រកួតជាប្រចាំ។ វិស័យអុីស្ព័ត បានបង្កើត ឱកាសការងារចម្រុះ ជាច្រើន ក្រៅពីអ្នកលេង ដូចជាគ្រូបង្វឹក អ្នកវិភាគ អ្នកគ្រប់គ្រងក្រុម និងអ្នកអត្ថាធិប្បាយ។ ស្រដៀងគ្នានេះដែរ ការបង្កើតមាតិកាដូចជា ការផលិតវីដេអូហ្គេម ការណែនាំ ឬការវិភាគហ្គេមសម្រាប់ យូធូប ឬតិកតុក ក៏អាចបង្កើតចំណូលពីការផ្សាយពាណិជ្ជកម្មបានផងដែរ។ ចុងក្រោយ អ្នកលេងដែលមានបទពិសោធន៍អាចក្លាយជា គ្រូបង្វឹក ឱ្យក្រុម ឬអ្នកលេងផ្សេងទៀត។ ដើម្បីចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួន ដែលនេះក៏ជាប្រភពចំណូលមួយផ្សេងទៀតក្នុងវិស័យអុីស្ព័ត ផងដែរ។ វិស័យកីឡាអេឡិចត្រូនិក ឬអុីស្ព័ត នៅកម្ពុជាកំពុងតែបង្ហាញពីសក្តានុពលដ៏ធំធេង និងមានទិសដៅអនាគតដ៏ភ្លឺស្វាង។ នៅឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់អឹមអេសស៊ី ដែលមានក្រុមជាច្រើនមកប្រកួតប្រជែងនៅកម្ពុជា។ កត្តានេះហើយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការងារតាមកម្មវិធីនៅកម្ពុជា។ ជាពិសេស គឺវិស័យហ្គេមអេឡិចត្រូនិច ដែលបានក្លាយជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចឌីជីថល។ អុីស្ព័ត ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយបានក្លាយជាកីឡាមួយប្រភេទដែលប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម។ លើសពីនេះ ការវិនិយោគពីក្រុមហ៊ុនធំៗ ក៏ជាកម្លាំងចលករមួយដ៏សំខាន់។ ជាមួយគ្នានេះដែរ កំណើនអ្នកលេង និងអ្នកគាំទ្រ កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការរីកចម្រើននៃអុីស្ព័ត ក៏ត្រូវបានជំរុញដោយ ការបង្កើតសហគមន៍ ដ៏រឹងមាំ និងសកម្ម។ សហគមន៍ទាំងនេះតែងរៀបចំការប្រកួតតូចធំជាប្រចាំ និងផ្តល់ឱកាសដល់អ្នកលេងថ្មីៗឱ្យបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួន។ ជាចុងក្រោយ វិស័យអុីស្ព័តបានបង្កើតឱកាសការងារចម្រុះជាច្រើន។ ក្រៅពីអ្នកលេង វាក៏មានតម្រូវការសម្រាប់គ្រូបង្វឹក អ្នកវិភាគ អ្នកគ្រប់គ្រងក្រុម អ្នករៀបចំកម្មវិធីប្រកួត អ្នកអត្ថាធិប្បាយ អ្នកផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកា ដែលសុទ្ធតែជាអាជីពដ៏គួរឱ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណា យុវជនដែលចង់ប្រឡូកក្នុងអាជីពនេះ ក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងខ្ពស់ និងតម្រូវការនៃការហ្វឹកហាត់ដ៏តឹងរ៉ឹងផងដែរ។ ការមានវិន័យខ្ពស់ ការតស៊ូអត់ធ្មត់ និងការគាំទ្រពីគ្រួសារ គឺជាកត្តាសំខាន់ដើម្បីជោគជ័យក្នុងវិស័យអុីស្ព័ត។ វិស័យនេះនឹងបន្តរីកចម្រើន និងផ្តល់ឱកាសកាន់តែច្រើនដល់យុវជនកម្ពុជានៅថ្ងៃអនាគត។